ការធ្វើសាប៊ូសម្រាប់ជាអំណោយ គឺជាសិល្បៈនៃការច្នៃប្រឌិតដែលរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ និងសោភ័ណភាព ដើម្បីបង្កើតនូវវត្ថុអនុស្សាវរីយ៍ដែលមានប្រយោជន៍ និងមានតម្លៃបំផុត។ នៅក្នុងបរិបទសង្គមខ្មែរបច្ចុប្បន្ន ការផ្តល់អំណោយដែលធ្វើដោយដៃ បង្ហាញពីភាពស៊ីវិល័យ ការយកចិត្តទុកដាក់ និងការផ្តល់តម្លៃដល់សុខភាព។ គោលបំណងចម្បងនៃការធ្វើសាប៊ូគឺដើម្បីផ្តល់នូវអំណោយដែលមានតម្លៃផ្លូវចិត្តខ្ពស់ និងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះអ្នកទទួល។ ការច្នៃសាប៊ូដោយខ្លួនឯងអនុញ្ញាតឱ្យយើងជ្រើសរើសធាតុផ្សំពីធម្មជាតិដែលស័ក្តិសមនឹងប្រភេទស្បែករបស់អ្នកដែលយើងចង់ផ្តល់ឱ្យជាពិសេស។ យើងបង្កើតសាប៊ូនេះឡើងដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុគីមីខ្លាំងក្លាដែលមាននៅក្នុងសាប៊ូឧស្សាហកម្មទូទៅ ដែលអាចធ្វើឱ្យខូចសុខភាពស្បែកក្នុងរយៈពេលវែង។ គោលដៅមួយទៀតគឺដើម្បីប្រើប្រាស់រុក្ខជាតិ និងក្លិនក្រអូបបែបខ្មែរដូចជា ស្លឹកគ្រៃ ល្មៀត និងផ្កាម្លិះ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិក្នុងផលិតផលសិប្បកម្ម។ ការធ្វើសាប៊ូសម្រាប់ជាកាដូក្នុងឱកាសអាពាហ៍ពិពាហ៍ ឬបុណ្យខួបកំណើត ជួយបង្កើតនូវចំណាប់អារម្មណ៍ប្លែក និងមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវកិត្តិយស។ យើងមានបំណងចង់ឱ្យអ្នកទទួលទទួលបាននូវអារម្មណ៍ដូចកំពុងសម្រាកនៅក្នុងកន្លែងស្ប៉ា រាល់ពេលដែលពួកគេប្រើប្រាស់សាប៊ូដែលយើងបានធ្វើដោយក្តីស្រឡាញ់។ ការធ្វើសាប៊ូគឺជាមធ្យោបាយមួយក្នុងការបង្ហាញពីភាពច្នៃប្រឌិតតាមរយៈការលេងពណ៌ រូបរាង និងក្លិនឱ្យត្រូវទៅតាមបុគ្គលិកលក្ខណៈរបស់អ្នកទទួល។ គោលបំណងសេដ្ឋកិច្ចគឺដើម្បីកាត់បន្ថយការចំណាយលើកាដូថ្លៃៗពីបរទេស ដោយជំនួសមកវិញនូវផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ជាង។ យើងចង់បណ្ដុះទម្លាប់នៃការរស់នៅបែបធម្មជាតិ ទៅកាន់មនុស្សជុំវិញខ្លួនតាមរយៈការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។ ជាចុងក្រោយ ការធ្វើសាប៊ូសម្រាប់ជាអំណោយគឺជាការចែករំលែកនូវសេចក្តីសុខ និងការថែទាំសុខភាពតាមរយៈសិល្បៈនៃការលាងសម្អាតខ្លួនប្រាណ។ ចំពោះ សម្ភារៈដែលត្រូវមានសម្រាប់ការធ្វើសាប៊ូ គឺយើងត្រូវប្រើប្រាស់សម្ភារ:សំខាន់ៗមួយចំនួនធំ។ ធាតុផ្សំចម្បងគឺសាច់សាប៊ូដុំក្លីសេរីនថ្លា និង ជាតិទឹកដោះគោដែលជាមូលដ្ឋានគ្រឹះសម្រាប់ផលិតសាប៊ូប្រើប្រាស់ក្នុងគ្រួសារខ្មែរយើង។ ប្រេងដូង ឬប្រេងអូលីវ ត្រូវបានបន្ថែមដើម្បីបង្កើនភាពទន់រលោងដល់ស្បែក និងផ្តល់នូវពពុះសាប៊ូដែលទន់ល្មើយបំផុត។ ម្សៅល្មៀត ឬម្សៅអង្កាម គឺជាគ្រឿងផ្សំធម្មជាតិដ៏អស្ចារ្យដែលជួយដុសខាត់កោសិកាស្បែកចាស់ៗ និងធ្វើឱ្យស្បែកមានពន្លឺសថ្លា។ ប្រេងក្រអូបចម្រាញ់ពីធម្មជាតិ ដូចជាក្លិនឡាវ៉ាន់ឌឺ ឬក្លិនក្រូចឆ្មារ ត្រូវបានប្រើដើម្បីផ្តល់នូវការព្យាបាលតាមរយៈក្លិន។ ពណ៌សរីរាង្គ ត្រូវបានប្រើប្រាស់ដើម្បីលម្អសាប៊ូឱ្យមានពណ៌ស្រស់ឆើតឆាយ ប៉ុន្តែនៅតែមានសុវត្ថិភាពខ្ពស់សម្រាប់ស្បែក។ ពុម្ពសាប៊ូស៊ីលីកូត ដែលមានរាងជាផ្កា ឬរាងធរណីមាត្រផ្សេងៗ ជួយឱ្យសាប៊ូមានរូបរាងស្អាតងាយស្រួលកាន់ប្រើប្រាស់។ កែវដែកសម្រាប់រំលាយសាច់សាប៊ូ និងចង្ក្រានកម្ដៅ គឺជាឧបករណ៍បច្ចេកទេសដែលជួយឱ្យការងារផលិតមានភាពរលូន និងមានសុវត្ថិភាព។ ស្ព្រេ អាកុល ត្រូវបានប្រើសម្រាប់បាញ់បំបាត់ពពុះខ្យល់ដែលកើតមានលើផ្ទៃសាប៊ូនៅពេលដែលយើងចាក់ចូលពុម្ព។ ផ្កា ស្លឹកឈើ ឬរូបរាងសត្វតូចៗដែលធ្វើពីសាប៊ូ អាចយកមកដាក់តុបតែងពីលើសាប៊ូដើម្បីឱ្យវាមើលទៅកាន់តែមានតម្លៃ និងមានសោភ័ណភាព។ ក្រដាសខ្ចប់កាដូបែបបរិស្ថាន និងខ្សែចង គឺជាសម្ភារៈសម្រាប់វេចខ្ចប់ដែលធ្វើឱ្យសាប៊ូមើលទៅដូចជាផលិតផលលំដាប់ខ្ពស់។ ការធ្វើសាប៊ូ មានរបៀបនៃការធ្វើតាមជំហាននីមួយៗ។ ជំហានដំបូងគឺត្រូវកាត់សាច់សាប៊ូដុំមូលដ្ឋានឱ្យទៅជាដុំតូចៗស្មើគ្នា ដើម្បីឱ្យវារលាយបានរហ័ស និងមានកម្ដៅថេរ។ ដាក់ដុំសាប៊ូទាំងនោះចូលក្នុងធុងសម្រាប់រំលាយ រួចប្រើកម្ដៅយឺតៗ ដើម្បីកុំឱ្យសាច់សាប៊ូខ្លោច ឬបាត់បង់ជាតិសំណើម។ នៅពេលដែលសាច់សាប៊ូរលាយអស់ក្លាយជាទឹកថ្លា អ្នកត្រូវដកវាចេញពីកម្ដៅ ហើយរង់ចាំឱ្យសីតុណ្ហភាពចុះត្រជាក់បន្តិចសិន។ ចាក់ប្រេងក្រអូបដែលអ្នកបានជ្រើសរើសចូលទៅក្នុងទឹកសាប៊ូ រួចកូរវាឱ្យសព្វដើម្បីឱ្យក្លិនសាយភាយបានពេញសាច់សាប៊ូទាំងមូល។ បន្ថែមពណ៌សរីរាង្គ ឬម្សៅរុក្ខជាតិធម្មជាតិទៅតាមការចង់បាន រួចកូរឱ្យម៉ត់ល្អដើម្បីកុំឱ្យមានដុំកកនៅក្នុងសាប៊ូ។ រៀបចំដាក់ផ្កា ស្លឹកឈើ រូបរាងសត្វតូចៗ ឬគ្រឿងតុបតែងផ្សេងទៀតចូលទៅក្នុងពុម្ពស៊ីលីកូតឱ្យមានរបៀប មុននឹងចាក់សាច់សាប៊ូចូលទៅខាងក្នុង។ ចាក់ទឹកសាប៊ូយឺតៗចូលក្នុងពុម្ព រួចបាញ់អាកុលពីលើផ្ទៃខាងលើភ្លាមៗដើម្បីឱ្យផ្ទៃសាប៊ូរលោងស្អាត និងគ្មានពពុះខ្យល់។ ទុកសាប៊ូឱ្យកក និងរឹងមាំនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ និងគ្មានដីហុយរយៈពេលពី ២ ទៅ ៤ ម៉ោង ឬរហូតដល់វាត្រជាក់ទាំងស្រុង។ ដោះសាប៊ូចេញពីពុម្ពដោយប្រុងប្រយ័ត្នបំផុត ដើម្បីកុំឱ្យខូចរូបរាង ឬឆ្កូតផ្ទៃខាងក្រៅនៃសាប៊ូដែលយើងបានធ្វើ។ ប្រើកាំបិតតូចមួយដើម្បីកាត់តម្រឹមគែមសាប៊ូឱ្យមានភាពស្មើគ្នា និងមើលទៅមានលក្ខណៈវិជ្ជាជីវៈបំផុត។ ខ្ចប់សាប៊ូនីមួយៗដោយប្រើក្រដាសថ្លា ឬក្រដាសសូត្រ ដើម្បីការពារកុំឱ្យក្លិនហើរអស់ និងជៀសវាងការប៉ះពាល់ជាមួយខ្យល់អាកាស។ ការជ្រើសរើសប្រអប់ក្រដាសដែលស័ក្តិសម និងការចងខ្សែបូស្អាតៗ នឹងធ្វើឱ្យអំណោយរបស់អ្នកកាន់តែមានភាពទាក់ទាញខ្លាំង។ កុំភ្លេចសរសេរប័ណ្ណជូនពរតូចមួយ ឬបញ្ជាក់ពីធាតុផ្សំនៃសាប៊ូ ដើម្បីឱ្យអ្នកទទួលមានអារម្មណ៍កក់ក្ដៅ និងជឿជាក់លើសុវត្ថិភាព។ ការទុកសាប៊ូ រយៈពេល ២៤ ម៉ោងទៀត នឹងជួយឱ្យសាប៊ូកាន់តែរឹងមាំ និងមានគុណភាពល្អនៅពេលប្រើប្រាស់។ ការសាកល្បងប្រើប្រាស់សាប៊ូដែលនៅសល់បន្តិចបន្តួចដោយខ្លួនឯង ជួយឱ្យយើងប្រាកដថាផលិតផលនោះពិតជាល្អមុននឹងប្រគល់ឱ្យអ្នកដទៃ។ ការធ្វើសាប៊ូសម្រាប់ជាអំណោយ មានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ សារៈសំខាន់ដ៏អស្ចារ្យបំផុតគឺការបង្កើតនូវទំនាក់ទំនងដ៏រឹងមាំជាមួយមនុស្សជាទីស្រឡាញ់ តាមរយៈកាដូដែលធ្វើចេញពីបេះដូង។ ការធ្វើសាប៊ូជួយឱ្យយើងមានសន្តិភាពផ្លូវចិត្ត និងជាទម្រង់នៃសមាធិម្យ៉ាង ដែលជួយឱ្យខួរក្បាលសម្រាកពីភាពតានតឹង។ អត្ថប្រយោជន៍ចំពោះសុខភាពគឺការទទួលបានស្បែកដែលទន់រលោង និងមានសំណើម ដោយសារជាតិគ្លីសេរីនធម្មជាតិមិនត្រូវបានគេចម្រាញ់ចេញដូចសាប៊ូដែលលក់លើទីផ្សារ។ សកម្មភាពនេះជួយបង្កើនចំណេះដឹងផ្នែកគីមីសាស្ត្រ និងសិល្បៈ ដែលជាការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនក្នុងពេលទំនេរ។ វាគឺជាការចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ព្រោះយើងមិនចាំបាច់ប្រើដបជ័រដូចសាប៊ូទឹកដែលគេលក់ទូទៅឡើយ។ នៅក្នុងបរិបទខ្មែរ ការប្រើប្រាស់ស្លឹកគ្រៃ ឬក្រូចសើចក្នុងសាប៊ូ ជួយកម្ចាត់បាក់តេរី និងផ្តល់ក្លិនក្រអូបដែលជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ។ ការផ្តល់សាប៊ូជាអំណោយគឺជាការបង្ហាញពីភាពទាន់សម័យ និងការឱ្យតម្លៃលើផលិតផលស្នាដៃកូនខ្មែរ។ វាផ្ដល់នូវមោទនភាពចំពោះខ្លួនឯងនៅពេលដែលយើងអាចផលិតរបស់ដែលមានប្រយោជន៍ និងមានសម្រស់ស្អាតដោយប្រើដៃទាំងពីរ។ សាប៊ូដែលធ្វើដោយដៃមានគុណភាពខ្ពស់ជាងផលិតផលស៊េរីធំៗ ដោយសារយើងប្រើប្រាស់វត្ថុធាតុដើមលំដាប់លេខមួយ និងគ្មានសារធាតុរក្សាទុកយូរ។ ចំពោះ អត្ថប្រយោជន៍សេដ្ឋកិច្ច គឺការចេះបង្កើតមុខរបរខ្នាតតូចចេញពីចំណូលចិត្ត ដែលអាចជួយបង្កើនចំណូលគ្រួសារបានយ៉ាងងាយ។ វាគឺជាការបណ្តុះស្មារតីសន្សំសំចៃ និងការចេះច្នៃប្រឌិតរបស់របរប្រើប្រាស់ឱ្យមានតម្លៃខ្ពស់។ ការប្រើប្រាស់សាប៊ូក្រអូបជួយឱ្យការងូតទឹកក្លាយជាពេលវេលាដ៏ពិសេសបំផុតសម្រាប់អ្នកទទួលអំណោយ។ សកម្មភាពនៃការធ្វើសាប៊ូនេះ ក៏អាចជួយឱ្យក្មេងៗក្នុងគ្រួសារអាចចូលរួមរៀនសូត្រ និងយល់ដឹងពីតម្លៃនៃការងារសិប្បកម្មតាំងពីក្មេងៗ។ វាជួយឱ្យយើងមានជម្រើសកាដូដែលប្លែកគេ និងមិនជាន់គ្នាជាមួយអ្នកដទៃនៅក្នុងកម្មវិធីជប់លៀងផ្សេងៗ។ ជាចុងក្រោយ វាគឺជាការចែករំលែកនូវក្ដីស្រឡាញ់ និងការថែទាំដែលស្ថិតស្ថេររាល់ពេលដែលអ្នកទទួលប្រើប្រាស់វានៅក្នុងបន្ទប់ទឹក។ សរុបសេចក្ដីមក ការធ្វើសាប៊ូសម្រាប់ជាអំណោយ គឺជាការបោះជំហានចូលទៅក្នុងពិភពនៃសិប្បកម្មដែលពោរពេញដោយក្តីស្រឡាញ់ និងការច្នៃប្រឌិត។ តាមរយៈការយល់ដឹងពីគោលបំណង ការជ្រើសរើសសម្ភារៈធម្មជាតិដែលល្អចំពោះស្បែក និងការអនុវត្តតាមជំហានដែលម៉ត់ចត់ យើងអាចបង្កើតបាននូវវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃដែលឆ្លុះពីការរស់នៅស្អាតក្នុងសង្គមខ្មែរ។ អំណោយដែលធ្វើដោយដៃនេះ មិនត្រឹមតែផ្តល់នូវអនាម័យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការភ្ជាប់ទំនាក់ទំនងតាមរយៈក្លិនក្រអូប និងភាពកក់ក្ដៅនៃសិល្បៈ។។